ការលក់ប្រេងឥន្ធនៈនៅកម្ពុជាមានពីរទម្រង់សំខាន់ៗដែលបានបំពេញតម្រូវការខុសៗគ្នារបស់ប្រជាជនទូទាំងប្រទេស។ វិធីសាស្រ្តទាំងពីរនេះបានរួមចំណែកដល់ការចរាចរណ៍របស់យានយន្តគ្រប់ប្រភេទទាំងនៅទីក្រុងនិងនៅតាមតំបន់ដាច់ស្រយាល។ ការយល់ដឹងពីលក្ខណៈពិសេសរបស់ពួកគេបានជួយឱ្យយើងមើលឃើញពីភាពបត់បែននៃសេដ្ឋកិច្ចខ្នាតតូចនិងខ្នាតធំនៅក្នុងសង្គមខ្មែរ។ ស្ថានីយ៍ប្រេងឥន្ធនៈធំៗដែលមានយីហោល្បីៗដូចជា កាល់តិច , តូតាល់ , តេឡា និង សូគីម៉ិច បានដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់សម្រាប់យានយន្តគ្រប់ប្រភេទ។ ស្ថានីយ៍ទាំងនេះត្រូវបានរៀបចំឡើងប្រកបដោយស្តង់ដារអន្តរជាតិជាមួយនឹងម៉ាស៊ីនបូមប្រេងទំនើបដែលបានធានានូវបរិមាណត្រឹមត្រូវជូនអតិថិជន។ ពួកគេបានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជាអគារការិយាល័យ ទីធ្លាចំណតរថយន្ត និងបន្ទប់ទឹកស្អាតៗសម្រាប់អ្នកដំណើរ។ ការវិនិយោគនេះទាមទារដើមទុនដ៏ច្រើនសន្ធឹកសន្ធាប់ដែលជាកត្តាធ្វើឱ្យពួកគេមានតម្លៃលក់ខ្ពស់ជាងបន្តិច។ ការប្រកួតប្រជែងគ្នារវាងស្ថានីយ៍ធំៗក៏បានធ្វើឱ្យពួកគេផ្តល់ជូននូវសេវាកម្មបន្ថែមជាច្រើនទៀតផងដែរ ដូចជាហាងកាហ្វេ ហាងលក់ទំនិញតូចៗ និងសេវាប្តូរប្រេងម៉ាស៊ីន។ ពួកគេក៏មានបុគ្គលិកដែលមានជំនាញដើម្បីផ្តល់សេវាបំពេញប្រេងនិងត្រួតពិនិត្យកង់យានយន្តផងដែរ។ គុណភាពនៃប្រេងក៏ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីធានាគុណភាពល្អបំផុតនិងសុវត្ថិភាពសម្រាប់ម៉ាស៊ីន។ ស្ថានីយ៍ទាំងនេះជាជម្រើសដ៏ល្អបំផុតសម្រាប់រថយន្តគ្រប់ប្រភេទដែលត្រូវការប្រេងបរិមាណច្រើននិងគុណភាពល្អ។ ម្យ៉ាងវិញទៀត របៀបលក់ប្រេងឥន្ធនៈតាមដងផ្លូវក៏មានប្រជាប្រិយភាពខ្លាំងណាស់ដែរ ជាពិសេសនៅតាមជនបទ និងតំបន់ដាច់ស្រយាលដែលមិនទាន់មានស្ថានីយ៍ប្រេងសាំងធំៗ។ អ្នកលក់ប្រភេទនេះបានប្រើប្រាស់ដបទឹកសុទ្ធ ឬដបប្លាស្ទិកធំៗដើម្បីទុកប្រេងសាំងលក់បន្តក្នុងបរិមាណតិចតួច។ ទោះបីជាមានតម្លៃថ្លៃជាងបន្តិចក៏ដោយ តែវាក៏ផ្តល់ភាពងាយស្រួលខ្ពស់សម្រាប់អ្នកធ្វើដំណើរដែលមិនអាចទៅដល់ស្ថានីយ៍ប្រេងធំៗបានទាន់ពេល។ ជម្រើសនេះក៏មានភាពងាយស្រួលសម្រាប់អ្នកបើកបរម៉ូតូដែលត្រូវការចាក់សាំងតិចតួចប៉ុណ្ណោះ។ អ្នកលក់ប្រភេទនេះមិនត្រូវការដើមទុនច្រើនទេ គឺគ្រាន់តែទិញពីស្ថានីយ៍ធំៗមកស្តុកទុកដើម្បីលក់បន្តប៉ុណ្ណោះ។ វត្តមានរបស់ពួកគេបានបំពេញតម្រូវការដ៏បន្ទាន់របស់ប្រជាជនបានយ៉ាងល្អ ហើយបានក្លាយទៅជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវភាពរស់នៅ។ ការលក់សាំងតាមផ្លូវបានក្លាយទៅជាអាជីវកម្មខ្នាតតូចដ៏សំខាន់មួយរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ពួកគេបានបើកលក់តាំងពីព្រលឹមរហូតដល់យប់ជ្រៅ ដែលផ្តល់ភាពងាយស្រួលដល់អ្នកធ្វើដំណើរគ្រប់ពេល។ ភាពខុសគ្នារវាងការលក់ប្រេងឥន្ធនៈទាំងពីរប្រភេទនេះគឺស្ថិតនៅលើ តម្លៃ និង ហានិភ័យ ដែលអ្នកប្រើប្រាស់ត្រូវប្រឈមមុខ។ តម្លៃប្រេងនៅតាមស្ថានីយ៍ធំៗត្រូវបានកំណត់ដោយរដ្ឋាភិបាលនិងប្រែប្រួលតាមទីផ្សារអន្តរជាតិ ចំណែកឯតម្លៃរបស់អ្នកលក់តាមដងផ្លូវអាចខុសគ្នាពីមួយកន្លែងទៅមួយកន្លែង អាស្រ័យលើតម្លៃដើមដែលពួកគេទិញមក។ ភាពខុសគ្នានេះមានតិចតួចប៉ុណ្ណោះប៉ុន្តែវាត្រូវបានគេយល់ឃើញថាជាការបង់បន្ថែមសម្រាប់ភាពងាយស្រួល។ ទោះជាយ៉ាងណា ការលក់ប្រេងតាមដងផ្លូវក៏មានហានិភ័យដ៏ធ្ងន់ធ្ងរផងដែរ។ ការទុកដាក់ប្រេងសាំងនៅក្នុងដបនៅក្រោមពន្លឺថ្ងៃខ្លាំងអាចបង្កជាគ្រោះថ្នាក់នៃការផ្ទុះបានគ្រប់ពេលវេលា។ កង្វះស្តង់ដារសុវត្ថិភាព និងការគ្រប់គ្រងដែលត្រឹមត្រូវអាចធ្វើឱ្យមានបញ្ហានៅពេលមានភ្លើងឆេះ។ នេះគឺជាភាពខុសគ្នាដ៏ធំមួយរវាងការលក់តាមដងផ្លូវនិងស្ថានីយ៍ធំៗដែលបានអនុវត្តតាមច្បាប់សុវត្ថិភាពយ៉ាងតឹងរ៉ឹង។ ស្ថានីយ៍ប្រេងសាំងធំៗបានបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យនិងមានការហ្វឹកហាត់បុគ្គលិកដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមាន។ ម្យ៉ាងវិញទៀត ការចំណាយដើមទុនសម្រាប់បើកស្ថានីយ៍ធំៗក៏ច្រើនជាងការបើកលក់តាមដងផ្លូវរាប់រយដងផងដែរ។ សរុបមក ការលក់ប្រេងឥន្ធនៈទាំងពីរប្រភេទនេះមានគុណសម្បត្តិនិងគុណវិបត្តិរៀងៗខ្លួន។ ស្ថានីយ៍ប្រេងសាំងធំៗមានស្តង់ដារខ្ពស់និងផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាព ប៉ុន្តែទាមទារដើមទុនច្រើន។ ផ្ទុយទៅវិញ អ្នកលក់តាមដងផ្លូវផ្តល់ភាពងាយស្រួលនិងមិនទាមទារដើមទុនច្រើន ប៉ុន្តែមានហានិភ័យសុវត្ថិភាពខ្ពស់។ ស្ថានីយ៍ប្រេងឥន្ធនៈធំៗដើរតួនាទីជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលតាមរយៈការបង់ពន្ធ ហើយបានបង្កើតការងារផ្លូវការជូនប្រជាជន។ រីឯអ្នកលក់សាំងតាមផ្លូវវិញ ពួកគាត់បានជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនក្នុងមូលដ្ឋាន និងជាផ្នែកមួយនៃសេដ្ឋកិច្ចខ្នាតតូច។